វិស័យជលផលខ្នាតតូចនៅកម្ពុជាមិនត្រឹមតែជាមុខរបរប្រពៃណីរបស់ប្រជាជននៅតាមដងទន្លេមេគង្គ និងបឹងទន្លេសាបប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសសរស្តម្ភសេដ្ឋកិច្ចដ៏រឹងមាំក្នុងការទ្រទ្រង់ជីវភាពគ្រួសារ និងការបង្កើនសន្តិសុខស្បៀងនៅតាមជនបទ។ វារីវប្បកម្មទឹកសាបមានសក្ដានុពលខ្លាំងបំផុតសម្រាប់សហគ្រិនកម្ពុជា ដោយសារយើងមានប្រភពទឹកធម្មជាតិសម្បូរបែប និងមានតម្រូវការទីផ្សារខ្ពស់សម្រាប់ប្រភេទត្រីដែលមានតម្លៃសេដ្ឋកិច្ចដូចជាត្រីប្រា ត្រីពោធិ៍ និងត្រីអណ្ដែង។ សហគ្រិនភាពក្នុងវិស័យជលផលខ្នាតតូចដើរតួជាក្បាលម៉ាស៊ីនក្នុងការកាត់បន្ថយការនាំចូលត្រីពីប្រទេសជិតខាង និងជួយឱ្យកម្ពុជាអាចពង្រឹងឯករាជ្យភាពលើការផ្គត់ផ្គង់ប្រូតេអ៊ីនមច្ឆជាតិប្រកបដោយសុវត្ថិភាព។ ការយល់ដឹងពីប្រព័ន្ធអេកូឡូស៊ីទឹកសាប និងវដ្តនៃការផ្លាស់ទីរបស់មច្ឆជាតិ គឺជាចំណេះដឹងគន្លឹះដែលសហគ្រិនខ្មែរគ្រប់រូបត្រូវតែក្រេបជញ្ជក់ ដើម្បីអាចរៀបចំផែនការផលិតកម្មឱ្យស្របតាមរដូវកាលនៃធម្មជាតិ។ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តជាច្រើន ដើម្បីជំរុញឱ្យកសិករប្រែខ្លួនទៅជាវារីវប្បករដែលមានចំណេះដឹងផ្នែកជំនួញច្បាស់លាស់។ ការច្នៃប្រឌិតក្នុងការរៀបចំប្រព័ន្ធស្រះចិញ្ចឹមត្រីបែបទំនើបដែលប្រើប្រាស់ផ្ទៃដីតិច ប៉ុន្តែទទួលបានទិន្នផលខ្ពស់ គឺជាដំណោះស្រាយដ៏ប្រសើរសម្រាប់សហគ្រិនដែលមានធនធានដីធ្លីមានកម្រិតនៅតាមបណ្ដាខេត្តជុំវិញភ្នំពេញ។ សហគ្រិនជលផលដែលទទួលបានជោគជ័យក្នុងបរិបទកម្ពុជា គឺជាអ្នកដែលចេះប្រើប្រាស់ទិន្នន័យទីផ្សារជាក់ស្ដែង ដើម្បីជ្រើសរើសប្រភេទត្រីចិញ្ចឹមឱ្យត្រូវតាមតម្រូវការរបស់អតិថិជន និងពិធីបុណ្យទានផ្សេងៗ។ ការបង្កើតបណ្ដាញទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងសហគ្រិនជលផល និងសហគមន៍នេសាទ ជួយឱ្យមានការដោះដូរបទពិសោធន៍បច្ចេកទេស និងការរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងសង្វាក់ផលិតកម្ម។ វិស័យវារីវប្បកម្មមិនត្រឹមតែផ្ដល់នូវប្រាក់ចំណេញផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាយន្តការការពារពូជត្រីស្រុករបស់ខ្មែរ កុំឱ្យរងការផុតពូជដោយសារការនេសាទហួសកម្រិតក្នុងបឹងធម្មជាតិ។ ការប្រើប្រាស់បច្ចេកវិទ្យាចរន្តទឹកវិលជុំ ឬប្រព័ន្ធអាងត្រីស៊ីម៉ងត៍ដែលបំពាក់ដោយឧបករណ៍ចម្រោះទំនើប ជួយឱ្យសហគ្រិនអាចគ្រប់គ្រងគុណភាពទឹកបានល្អ និងកាត់បន្ថយអត្រាងាប់របស់ត្រីក្នុងកំឡុងពេលអាកាសធាតុក្ដៅខ្លាំង។ ការចិញ្ចឹមត្រីក្នុងតម្លង់ប្លាស្ទិក ឬការប្រើប្រាស់ថង់មុងជ្រៅក្នុងស្រះធម្មជាតិ គឺជាបច្ចេកទេសដ៏មានប្រសិទ្ធភាពដែលជួយឱ្យសហគ្រិនអាចបំបែកប្រភេទត្រីតាមទំហំ និងងាយស្រួលក្នុងការផ្ដល់ចំណីតាមតម្រូវការ។ ការផលិតចំណីត្រីដោយខ្លួនឯងតាមរយៈការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកដូចជាកន្ទក់ ពោត និងត្រីចិញ្ច្រាំ គឺជាយុទ្ធសាស្ត្រគន្លឹះដែលជួយឱ្យសហគ្រិនខ្នាតតូចអាចកាត់បន្ថយថ្លៃដើមផលិតកម្មបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ សហគ្រិនភាពក្នុងវិស័យបង្កាត់ពូជត្រី និងការផលិតកូនត្រីពូជដែលមានគុណភាព គឺជាអាជីវកម្មដែលមានតម្រូវការខ្ពស់បំផុត ដោយសារវារីវប្បករភាគច្រើនកំពុងស្វែងរកពូជត្រីដែលឆាប់ធំ និងធន់នឹងជំងឺ។ ការបំពាក់ឧបករណ៍វាស់កម្រិតអុកស៊ីហ្សែន និងសីតុណ្ហភាពទឹកដែលបញ្ជាតាមរយៈកម្មវិធីទូរស័ព្ទដៃ ជួយឱ្យសហគ្រិនអាចតាមដានស្ថានភាពត្រីបានគ្រប់ពេលវេលា និងកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយក្នុងកសិដ្ឋាន។ ការបញ្ចូលប្រព័ន្ធវារីវប្បកម្មជាមួយការដាំបន្លែលើទឹក គឺជាការធ្វើកសិកម្មចម្រុះដែលផ្ដល់ផលចំណេញទ្វេដង និងជួយឱ្យសហគ្រិនអាចលក់បានទាំងត្រី និងបន្លែសរីរាង្គក្នុងពេលតែមួយ។ ការជ្រើសរើសចិញ្ចឹមប្រភេទត្រីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដូចជាត្រីអណ្ដែង និងត្រីរ៉ស់ គឺជាការសម្រេចចិត្តដ៏ឆ្លាតវៃសម្រាប់សហគ្រិនដែលរស់នៅក្នុងតំបន់ដែលងាយរងគ្រោះដោយសារភាពរាំងស្ងួត ឬកង្វះទឹក។ ការរៀបចំប្រព័ន្ធចម្រោះទឹកដោយប្រើប្រាស់រុក្ខជាតិទឹក និងថ្មភ្នំភ្លើងមុននឹងបញ្ចេញទឹកចូលទៅក្នុងស្រះ គឺជាការអនុវត្តបច្ចេកទេសវារីវប្បកម្មបៃតងដែលជួយរក្សាស្ថិរភាពបរិស្ថានក្នុងសហគមន៍។ នវានុវត្តន៍ក្នុងការកែច្នៃស្រកាត្រី និងសំណល់ជលផលទៅជាជីកំប៉ុស្ត ឬចំណីសត្វដទៃទៀត ជួយឱ្យសហគ្រិនអាចទាញយកអត្ថប្រយោជន៍ពីគ្រប់ផ្នែកនៃត្រី ដោយមិនបន្សល់ទុកនូវកាកសំណល់ប៉ះពាល់ដល់បរិស្ថាន។ ការរៀបចំផែនការអាជីវកម្មលម្អិតដែលរួមមានការវិភាគចំណូល-ចំណាយ និងការវាយតម្លៃហានិភ័យ គឺជាជំហានដំបូងដែលជួយឱ្យសហគ្រិនជលផលខ្នាតតូចអាចទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ការកសាងម៉ាកសញ្ញាផលិតផលជលផលដែលផ្ដោតលើ "គុណភាព សុវត្ថិភាព និងប្រភពដើមច្បាស់លាស់" ជួយឱ្យសហគ្រិនអាចបង្កើតទំនុកចិត្តជាមួយអតិថិជន និងអាចដាក់លក់ក្នុងតម្លៃខ្ពស់ជាងត្រីទូទៅលើទីផ្សារ។ ការធ្វើពិពិធកម្មផលិតផលជលផលតាមរយៈការកែច្នៃជាត្រីងៀត ត្រីឆ្អើរ ឬប្រហុកដែលវេចខ្ចប់តាមស្ដង់ដារអនាម័យ ជួយឱ្យសហគ្រិនអាចបង្កើនតម្លៃបន្ថែម និងអាចលក់បានពេញមួយឆ្នាំដោយមិនបារម្ភពីការខូចខាត។ ការប្រើប្រាស់បណ្ដាញសង្គមដូចជា Facebook និង TikTok ដើម្បីផ្សព្វផ្សាយពីសកម្មភាពក្នុងកសិដ្ឋាន និងការលក់ត្រីស្រស់ផ្ទាល់ដល់អ្នកប្រើប្រាស់ ជួយឱ្យសហគ្រិនអាចកាត់បន្ថយការពឹងផ្អែកលើឈ្មួញកណ្ដាលដែលតែងតែបង្កាប់តម្លៃ។ ការយល់ដឹងពីនីតិវិធីនៃការចុះបញ្ជីអាជីវកម្ម និងលក្ខខណ្ឌតម្រូវផ្នែកអនាម័យ គឺជាកាតព្វកិច្ចដែលសហគ្រិនគ្រប់រូបត្រូវបំពេញ ដើម្បីត្រៀមខ្លួនក្នុងការនាំចេញផលិតផលត្រីខ្មែរទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ។ ការបង្កើត និងការពង្រឹងសមត្ថភាពសហករណ៍វារីវប្បកម្ម ជួយឱ្យសហគ្រិនខ្នាតតូចមានឥទ្ធិពលក្នុងការចរចាតម្លៃទិញចំណីក្នុងបរិមាណច្រើន និងការកំណត់តម្លៃលក់ផលិតផលឱ្យមានស្ថិរភាពលើទីផ្សារ។ ការគ្រប់គ្រងបញ្ជីហិរញ្ញវត្ថុឱ្យមានភាពត្រឹមត្រូវ និងតម្លាភាព ជួយឱ្យសហគ្រិនអាចដឹងពីស្ថានភាពសាច់ប្រាក់ពិតប្រាកដ និងអាចសម្រេចចិត្តវិនិយោគបន្ថែមលើបច្ចេកវិទ្យាដែលចាំបាច់ក្នុងកសិដ្ឋាន។ ការសិក្សាពីតម្រូវការត្រីតាមរដូវកាលនៃបុណ្យទានផ្សេងៗក្នុងសង្គមខ្មែរ ជួយឱ្យសហគ្រិនអាចរៀបចំផែនការប្រមូលផលឱ្យចំពេលដែលត្រីមានតម្លៃខ្ពស់បំផុត ដើម្បីទទួលបានប្រាក់ចំណេញអតិបរមា។ ការវិនិយោគលើម៉ាស៊ីនវេចខ្ចប់ដោយបឺតខ្យល់ និងការប្រើប្រាស់ផ្លាកសញ្ញាបញ្ជាក់ពីគុណភាពផលិតផល ជួយឱ្យត្រីកែច្នៃខ្មែរមានភាពលេចធ្លោ និងអាចដាក់លក់បាននៅក្នុងហាងទំនិញទំនើបៗទូទាំងប្រទេស។ ការបង្កើតសេវាកម្ម "ទេសចរណ៍កសិកម្មជលផល" ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរមកស្ទូចត្រីកម្សាន្ត និងពិសាអាហារស្រស់ៗក្នុងកសិដ្ឋាន គឺជាគំរូអាជីវកម្មថ្មីដែលជួយបង្កើនចំណូលបន្ថែមដល់សហគ្រិន។ កង្វះខាតប្រភពទឹកស្អាត និងការប្រែប្រួលកម្រិតទឹកភ្លៀងក្នុងរដូវប្រាំង គឺជាឧបសគ្គដ៏ចម្បងដែលទាមទារឱ្យសហគ្រិនជលផលត្រូវមានការរៀបចំអាងស្ដុកទឹក ឬប្រព័ន្ធការពារការហួតហែងនៃទឹកឱ្យបានហ្មត់ចត់។ តម្លៃចំណីត្រីនាំចូលដែលមានការកើនឡើងឥតឈប់ឈរ គឺជាសម្ពាធដ៏ធំសម្រាប់សហគ្រិនខ្នាតតូច ដែលទាមទារឱ្យមានការជំរុញការផលិតចំណីក្នុងស្រុកតាមរយៈការប្រើប្រាស់ធនធានកសិកម្មដែលមានស្រាប់។ ការរីករាលដាលនៃជំងឺត្រីដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុភ្លាមៗ ទាមទារឱ្យសហគ្រិនត្រូវមានចំណេះដឹងផ្នែកបច្ចេកទេសការពារ និងការព្យាបាលបឋម ដើម្បីការពារការខាតបង់ទ្រង់ទ្រាយធំក្នុងកសិដ្ឋាន។ កង្វះខាតហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទីក និងឃ្លាំងត្រជាក់សម្រាប់រក្សាទុកត្រីឱ្យបានស្រស់យូរអង្វែង បានធ្វើឱ្យសហគ្រិនជួបការលំបាកក្នុងការចែកចាយផលិតផលទៅកាន់តំបន់ឆ្ងាយៗដែលមានតម្រូវការខ្ពស់។ ការប្រើប្រាស់ប្រព័ន្ធថាមពលសូឡាសម្រាប់បូមទឹក និងការផ្ដល់អុកស៊ីហ្សែន គឺជាដំណោះស្រាយយុទ្ធសាស្ត្រដែលជួយឱ្យសហគ្រិនអាចកាត់បន្ថយថ្លៃដើមអគ្គិសនី និងបង្កើនភាពធន់នៃអាជីវកម្មរបស់ខ្លួន។ ការរៀបចំឱ្យមានកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញគ្រប់គ្រងអាជីវកម្មជាប្រចាំ ជួយឱ្យសហគ្រិនអាចសម្របខ្លួនបានរហ័សទៅនឹងការវិវត្តថ្មីៗនៃបច្ចេកវិទ្យាវារីវប្បកម្មក្នុងតំបន់អាស៊ាន។ ការបង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញជលផល និងស្ថាប័នស្រាវជ្រាវ ជួយឱ្យសហគ្រិនអាចទទួលបានព័ត៌មានទាន់ហេតុការណ៍អំពីការផ្ទុះឡើងនៃជំងឺ ឬការប្រែប្រួលគុណភាពទឹក។ ការជម្នះឧបសគ្គផ្នែកដើមទុនបង្វិល អាចធ្វើទៅបានតាមរយៈការចូលរួមក្នុងគម្រោងឥណទានដែលមានការប្រាក់ទាបដែលផ្ដល់ដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីពង្រីកផលិតកម្មជលផល។ ការបង្កើតប្រព័ន្ធត្រួតពិនិត្យ និងតាមដានគុណភាពត្រីតាំងពីដំណាក់កាលពូជរហូតដល់ការលក់ចេញ គឺជាការធានានូវតម្លាភាព និងការកសាងកេរ្តិ៍ឈ្មោះអាជីវកម្មឱ្យមានភាពរឹងមាំយូរអង្វែង។ ការដាំដើមឈើហូបផ្លែ ឬរុក្ខជាតិការពារម្លប់នៅជុំវិញស្រះចិញ្ចឹមត្រី មិនត្រឹមតែជួយរក្សាសីតុណ្ហភាពទឹកឱ្យមានស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដល់នូវចំណូលបន្ថែមពីផលកសិកម្មដទៃទៀតផងដែរ។ វារីវប្បកម្មខ្នាតតូចដែលប្រកបដោយនិរន្តរភាព រួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយសម្ពាធនៃការនេសាទហួសកម្រិតនៅក្នុងបឹងទន្លេសាប និងជួយការពារតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ីទឹកសាបកម្ពុជា។ សហគ្រិនភាពក្នុងវិស័យជលផលជួយបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ជាពិសេសយុវជន និងស្ត្រី ដែលជួយកាត់បន្ថយអត្រានៃការចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។ ការយល់ដឹងស៊ីជម្រៅអំពីសង្វាក់តម្លៃជលផលពីកសិដ្ឋានរហូតដល់តុអាហារ ជួយឱ្យសហគ្រិនអាចចែកចាយផលចំណេញបានយ៉ាងសមធម៌ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងអាជីវកម្ម។ ការពង្រឹងសមត្ថភាពក្នុងការកែច្នៃត្រីឱ្យទៅជាផលិតផលដែលមានតម្លៃខ្ពស់ គឺជាច្រកចេញដ៏សំខាន់សម្រាប់សហគ្រិនកម្ពុជាក្នុងការប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេសដែលមានតម្លៃថោក។ ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌អាជីវកម្ម និងការមិនប្រើប្រាស់សារធាតុគីមីហាមឃាត់ក្នុងវារីវប្បកម្ម គឺជាកាតព្វកិច្ចចម្បងដែលសហគ្រិនគ្រប់រូបត្រូវមាន ដើម្បីការពារសុខភាពសាធារណៈរបស់ប្រជាជនខ្មែរ។ ការអភិវឌ្ឍវិស័យជលផលទឹកសាប និងទឹកប្រៃនៅកម្ពុជា ជួយឱ្យយើងអាចឈានទៅសម្រេចបាននូវគោលដៅជាតិក្នុងការកាត់បន្ថយការនាំចូល និងការបង្កើនការនាំចេញកសិផលជលផល។ សហគ្រិនជលផលខ្មែរគ្រប់រូបគឺជាអ្នកដើរតួជាគ្រូបង្រៀន និងជាអ្នកផ្សព្វផ្សាយចំណេះដឹងបច្ចេកទេសចិញ្ចឹមត្រីដល់មនុស្សជំនាន់ក្រោយ ដើម្បីរក្សានូវចំណេះដឹងវិជ្ជាជីវៈនេះឱ្យស្ថិតស្ថេរ។ ការប្រើប្រាស់ទឹកដែលបង្ហូរចេញពីស្រះត្រីដែលមានជាតិជីខ្ពស់ យកទៅស្រោចស្រពដំណាំកសិកម្មផ្សេងៗ គឺជាការអនុវត្តសេដ្ឋកិច្ចវិលជុំដែលផ្ដល់ផលប្រយោជន៍ទាំងដល់កសិដ្ឋាន និងបរិស្ថាន។ ភាពជោគជ័យនៃសហគ្រិនជលផលខ្នាតតូចគឺជាសក្ខីភាពនៃភាពធន់ និងការតស៊ូរបស់ប្រជាជនខ្មែរ ក្នុងការកសាងសេដ្ឋកិច្ចគ្រួសារឱ្យមានភាពរុងរឿងចេញពីធនធានធម្មជាតិដែលមានស្រាប់។ ការជួយគាំទ្រ និងការប្រើប្រាស់ត្រីដែលផលិតបានក្នុងស្រុក គឺជាសកម្មភាពស្នេហាជាតិដ៏សំខាន់ ដែលជួយលើកទឹកចិត្តដល់សហគ្រិនជលផលខ្មែរឱ្យកាន់តែមានកម្លាំងចិត្តក្នុងការពង្រីកផលិតកម្ម។ ការបង្កើតកម្មវិធីសិក្សា និងការបណ្ដុះបណ្ដាលពីសហគ្រិនភាពជលផលនៅតាមវិទ្យាល័យបច្ចេកទេស ជួយរៀបចំធនធានមនុស្សវ័យក្មេងឱ្យមានជំនាញត្រូវតាមតម្រូវការទីផ្សារការងារក្នុងស្រុក។ សហគ្រិនជលផលដែលចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការគ្រប់គ្រងកសិដ្ឋាន នឹងមានឱកាសខ្ពស់ក្នុងការទទួលបានជោគជ័យ និងភាពលេចធ្លោនៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល។ ការវិនិយោគរបស់រដ្ឋ និងឯកជនលើរោងចក្រផលិតចំណីត្រីស្ដង់ដារក្នុងស្រុក គឺជាសសរស្តម្ភដ៏រឹងមាំបំផុតសម្រាប់ទ្រទ្រង់ស្ថិរភាពសេដ្ឋកិច្ចរបស់សហគ្រិនភាពជលផលគ្រប់កម្រិត។ ការចុះបញ្ជីអាជីវកម្មជលផលខ្នាតតូចឱ្យមានលក្ខណៈស្របច្បាប់ ផ្ដល់នូវទំនុកចិត្តខ្ពស់ដល់ដៃគូវិនិយោគ និងបើកឱកាសឱ្យសហគ្រិនអាចចូលរួមដេញថ្លៃផ្គត់ផ្គង់ដល់ស្ថាប័នរដ្ឋ និងឯកជនធំៗ។ ការរៀបចំឱ្យមានតំបន់សេដ្ឋកិច្ចពិសេសសម្រាប់វារីវប្បកម្មនៅតាមបណ្ដាខេត្តជាប់មាត់សមុទ្រ នឹងជួយទាក់ទាញវិនិយោគិនឱ្យមកបណ្ដាក់ទុនលើការចិញ្ចឹមបង្គា និងត្រីសមុទ្រកាន់តែច្រើនឡើង។ ការប្រើប្រាស់បច្ចេកវិទ្យាសន្សំសំចៃទឹក និងការបង្វិលទឹកយកមកប្រើប្រាស់ឡើងវិញក្នុងវារីវប្បកម្ម គឺជាយុទ្ធសាស្ត្រឆ្លាតវៃក្នុងការទប់ទល់នឹងបញ្ហាប្រឈមនៃគ្រោះរាំងស្ងួតដែលកើតមានញឹកញាប់។ សហគ្រិនជលផលខ្មែរគួរតែមានការរៀបចំផែនការគ្រប់គ្រងគ្រោះមហន្តរាយទុកជាមុន សម្រាប់រាល់បញ្ហាទឹកជំនន់ ឬការប្រែប្រួលគុណភាពទឹកភ្លាមៗដែលអាចកើតមានឡើងក្នុងតំបន់របស់ខ្លួន។ ការបង្កើតម៉ាកសញ្ញាតំបន់សម្រាប់ប្រភេទត្រីល្បីៗប្រចាំខេត្តនីមួយៗ ជួយឱ្យផលិតផលជលផលនោះមានភាពលេចធ្លោ និងងាយស្រួលក្នុងការផ្សព្វផ្សាយលក់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដើម្បីសិក្សាស្រាវជ្រាវពីបច្ចេកទេសចិញ្ចឹមត្រីថ្មីៗពីបណ្ដាប្រទេសជឿនលឿន ជួយឱ្យសហគ្រិនខ្មែរមានគំនិតច្នៃប្រឌិត និងអាចបង្កើនទិន្នផលបានកាន់តែប្រសើរ។ កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នស្រាវជ្រាវជលផល ជួយឱ្យសហគ្រិនអាចទទួលបានពូជត្រីថ្មីៗដែលផ្ដល់ទិន្នផលខ្ពស់ មានរសជាតិឆ្ងាញ់ និងធន់នឹងលក្ខខណ្ឌអាកាសធាតុក្នុងតំបន់។ ការលើកកម្ពស់តួនាទីរបស់យុវជនក្នុងការចាប់យករបរសហគ្រិនភាពជលផល គឺជាការវិនិយោគរយៈពេលវែងលើអនាគតសេដ្ឋកិច្ចជាតិ និងការរក្សានូវស្ថិរភាពនៃសង្វាក់ផ្គត់ផ្គង់អាហារ។ ការបង្កើតវេទិកាពិភាក្សា និងការរៀបចំទស្សនកិច្ចសិក្សារវាងសហគ្រិនជលផលពីខេត្តមួយទៅខេត្តមួយ ជួយឱ្យមានការដោះដូរបទពិសោធន៍ពិត និងការរកដំណោះស្រាយរួមគ្នាលើបញ្ហាទីផ្សារ។ ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យផលិតកម្មឱ្យមានភាពហ្មត់ចត់ ជួយឱ្យសហគ្រិនអាចដឹងពីបរិមាណផលផលិតដែលត្រូវប្រមូលផល និងការលក់ចេញឱ្យបានទាន់ពេលវេលាដើម្បីជៀសវាងការសេសសល់។ ភាពជោគជ័យនៃវារីវប្បកម្មខ្នាតតូចដែលមានគុណភាពខ្ពស់ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយតម្រូវការត្រីដែលបានមកពីការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ក្នុងបឹងធម្មជាតិ។ ការផ្ដល់ឥណទានដែលមានលក្ខណៈអនុគ្រោះ និងមិនទាមទារទ្រព្យបញ្ចាំស្មុគស្មាញដល់សហគ្រិនជលផលវ័យក្មេង នឹងជួយជំរុញសកម្មភាពអាជីវកម្មក្នុងវិស័យនេះឱ្យកាន់តែមានភាពរស់រវើក និងរឹងមាំ។ ការបង្កើតបណ្ដាញចែកចាយត្រីស្រស់ និងត្រីកែច្នៃពីកសិដ្ឋានទៅដល់ផ្ទះអតិថិជនតាមរយៈប្រព័ន្ធដឹកជញ្ជូនរហ័ស គឺជាគំរូអាជីវកម្មដែលកំពុងមានសក្ដានុពលខ្លាំងក្នុងទីក្រុងធំៗ។ ការបណ្តុះស្មារតីសហគ្រិនភាពដល់អ្នកនេសាទប្រពៃណី ជួយឱ្យពួកគេចេះគិតគូរពីផលចំណេញរយៈពេលវែង និងនិរន្តរភាពនៃធនធានទឹកដែលជាប្រភពចំណូលដ៏សំខាន់បំផុតរបស់ពួកគេ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធអគ្គិសនីទៅកាន់តំបន់វារីវប្បកម្មដាច់ស្រយាល ជួយសម្រួលដល់ការដឹកជញ្ជូនកសិផលជលផលទៅកាន់ទីផ្សារឱ្យបានរហ័ស និងកាត់បន្ថយការខូចខាត។ សហគ្រិនជលផលខ្មែរត្រូវតែមានភាពបត់បែនខ្ពស់ និងមានស្មារតីចេះរៀនសូត្រពីកំហុសក្នុងផលិតកម្ម ដើម្បីអាចឈរជើងបានយូរអង្វែងនៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញ។ ការបង្កើតកម្មវិធីធានារ៉ាប់រងលើវារីវប្បកម្មដែលត្រូវបានគាំទ្រដោយរដ្ឋ នឹងជួយកាត់បន្ថយហានិភ័យហិរញ្ញវត្ថុយ៉ាងធំធេងសម្រាប់សហគ្រិននៅពេលដែលមានការផ្ទុះជំងឺ ឬគ្រោះមហន្តរាយធម្មជាតិ។ ការប្រើប្រាស់តំបន់កសិដ្ឋានចិញ្ចឹមត្រីជាកន្លែងកម្សាន្ត និងការស្វែងយល់ពីជីវិតមច្ឆជាតិ ជួយឱ្យសហគ្រិនមានប្រភពចំណូលបន្ថែមពីសេវាកម្មទេសចរណ៍ និងការលក់អាហារក្នុងតំបន់។ ការបង្កើនការយល់ដឹងអំពីស្តង់ដារអនាម័យ និងសុវត្ថិភាពចំណីអាហារ គឺជាកាតព្វកិច្ចដែលសហគ្រិនជលផលមិនអាចមើលរំលង ប្រសិនបើចង់ឱ្យអាជីវកម្មរបស់ខ្លួនមានស្ថិរភាព និងការគាំទ្រយូរអង្វែង។ ការរៀបចំឱ្យមានស្តង់ដារគុណភាពត្រីចិញ្ចឹមថ្នាក់ជាតិ ដែលមានការបញ្ជាក់ត្រឹមត្រូវពីមន្ទីរពិសោធន៍ នឹងជួយឱ្យត្រីកម្ពុជាមានភាពប្រកួតប្រជែង និងមានឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ។ ការប្រើប្រាស់ដ្រូនសម្រាប់ត្រួតពិនិត្យផ្ទៃទឹក និងការផ្ដល់ចំណីត្រីក្នុងកសិដ្ឋានដែលមានទំហំធំ ជួយឱ្យការគ្រប់គ្រងមានភាពរហ័សទាន់ចិត្ត ចំណេញពេលវេលា និងកាត់បន្ថយការចំណាយលើកម្លាំងពលកម្ម។ ការបង្កើតបណ្ណាល័យឌីជីថលដែលប្រមូលផ្ដុំដោយឯកសារបច្ចេកទេស និងបទពិសោធន៍ជោគជ័យរបស់សហគ្រិនជលផល ជួយឱ្យអ្នកចំណូលថ្មីអាចចូលទៅសិក្សាស្វែងយល់បានគ្រប់ពេលវេលា និងទីកន្លែង។ សហគ្រិនភាពក្នុងវិស័យជលផលគឺជាផ្នែកមួយនៃមោទនភាពជាតិខ្មែរ ក្នុងការបង្ហាញពីសមត្ថភាពផលិតអាហារប្រកបដោយគុណភាពដោយខ្លួនឯង ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុកឱ្យបានគ្រប់គ្រាន់។ ការរក្សាបាននូវខ្សែសង្វាក់ត្រជាក់ចាប់ពីការប្រមូលផលរហូតដល់ការលក់ចេញដល់ដៃអ្នកប្រើប្រាស់ គឺជាសោរគន្លឹះនៃភាពជោគជ័យក្នុងការរក្សាគុណភាព និងរសជាតិដើមនៃមច្ឆជាតិខ្មែរ។ ការសហការគ្នាយ៉ាងស្អិតរមួតជាមួយសហគ្រិនផ្សេងទៀតក្នុងសង្វាក់តម្លៃជលផល ជួយឱ្យអាជីវកម្មជលផលទាំងមូលមានភាពរឹងមាំ ធន់នឹងវិបត្តិសេដ្ឋកិច្ច និងមានស្ថិរភាពយូរអង្វែង។ សរុបមក សហគ្រិនភាពក្នុងវិស័យជលផលខ្នាតតូច និងវារីវប្បកម្ម គឺជាក្បាលម៉ាស៊ីនជំរុញសេដ្ឋកិច្ចកម្ពុជាទៅកាន់ភាពរុងរឿង និងការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ក្នុងសង្គម។ ការបង្កើតកម្មវិធីផ្តល់ប្រឹក្សាបច្ចេកទេស និងការវិនិច្ឆ័យជំងឺត្រីតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត ជួយឱ្យសហគ្រិនអាចដោះស្រាយបញ្ហាសុខភាពត្រីបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។ ការជំរុញឱ្យមានការកែច្នៃស្រកាត្រី សំណល់ឆ្អឹង និងក្បាលត្រីទៅជាម្សៅត្រីសម្រាប់ចំណីសត្វ ឬជីសរីរាង្គ គឺជាឱកាសអាជីវកម្មថ្មីដែលជួយបង្កើនចំណូលដល់សហគ្រិនយ៉ាងច្រើន។ សហគ្រិនជលផលខ្មែរគួរផ្តោតលើការដាំដុះរុក្ខជាតិទឹកដែលផ្ដល់អុកស៊ីហ្សែនធម្មជាតិក្នុងស្រះ ដើម្បីកាត់បន្ថយការពឹងផ្អែកលើម៉ាស៊ីនបាញ់ខ្យល់ និងសន្សំសំចៃថាមពលអគ្គិសនីបានមួយកម្រិត។ ការរៀបចំឱ្យមានទិវា "មច្ឆជាតិ និងវារីវប្បកម្មខ្មែរ" ជួយដាស់ស្មារតីប្រជាពលរដ្ឋគ្រប់រូបឱ្យងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលត្រីដែលចិញ្ចឹមបានក្នុងស្រុកឱ្យកាន់តែមានសន្ទុះខ្លាំងឡើង។ ការបណ្តុះបណ្តាលសហគ្រិនអំពីបច្ចេកទេសវេចខ្ចប់ដោយប្រើស្លឹកឈើ ឬសម្ភារៈធម្មជាតិដែលងាយរលាយ ជួយលើកកម្ពស់យីហោផលិតផល និងកាត់បន្ថយការបំភាយកាកសំណល់ផ្លាស្ទិកទៅក្នុងប្រភពទឹក។ ការបង្កើតបណ្តាញចែកចាយត្រីស្រស់ដែលជាសេវាកម្មផ្ដាច់មុខនៅតាមបុរី និងសហគមន៍លំនៅដ្ឋានទំនើប គឺជាយុទ្ធសាស្ត្រលក់ដែលចំក្រុមគោលដៅ និងផ្ដល់ភាពងាយស្រួលបំផុតដល់អតិថិជន។ សហគ្រិនជលផលឆ្នើម គឺជាអ្នកដែលហ៊ានសាកល្បងចិញ្ចឹមប្រភេទត្រីកម្រ ឬត្រីដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ដូចជាត្រីធំៗប្រចាំទន្លេមេគង្គ ដើម្បីផ្គត់ផ្គង់ទីផ្សារសម្រាប់អ្នកហូបអាហារលំដាប់ខ្ពស់។ ការប្រើប្រាស់ប្រព័ន្ធថាមពលខ្យល់ ឬកង់វិលទឹកដែលទាញថាមពលពីចរន្តទឹកធម្មជាតិ គឺជាជម្រើសថាមពលបៃតងដ៏ប្រសើរសម្រាប់សហគ្រិនដែលចង់កាត់បន្ថយថ្លៃដើមផលិតកម្មក្នុងរយៈពេលវែង។ ការរៀបចំឱ្យមានកម្មវិធី "កសិដ្ឋានចិញ្ចឹមត្រីគំរូ" ដែលមានស្ដង់ដារអន្តរជាតិ ជួយឱ្យសហគ្រិនថ្មីៗ និងនិស្សិតកសិកម្មអាចមកទស្សនកិច្ចសិក្សា និងរៀនសូត្រពីបទពិសោធន៍ជាក់ស្ដែងនៃការគ្រប់គ្រងអាជីវកម្ម។ ការចេះរៀបចំយុទ្ធនាការលក់បញ្ចុះតម្លៃតាមរដូវកាល ឬកម្មវិធីជាវត្រីជាមុន ជួយឱ្យសហគ្រិនអាចបញ្ចេញផលិតផលបានលឿន និងរក្សាលំហូរចរន្តសាច់ប្រាក់ឱ្យមានភាពរស់រវើក។ ការប្រើប្រាស់ប្រូបាយអូទិចដែលមានប្រយោជន៍ ក្នុងការកែលម្អគុណភាពទឹកស្រះ ជួយឱ្យមជ្ឈដ្ឋានរស់នៅរបស់ត្រីមានតុល្យភាព និងជួយឱ្យត្រីមានប្រព័ន្ធការពាររាងកាយរឹងមាំប្រឆាំងនឹងមេរោគ។ សហគ្រិនជលផលគួរយកចិត្តទុកដាក់ខ្ពស់លើការរចនាឡូហ្គោ និងស្លាកសញ្ញាផលិតផលឱ្យមានភាពទាក់ទាញ និងបង្ហាញពីអត្តសញ្ញាណខ្មែរ ដើម្បីឱ្យអតិថិជនងាយស្រួលចងចាំ និងមានភាពជឿជាក់ក្នុងការប្រើប្រាស់។ ការបង្កើនការយល់ដឹងអំពីស្តង់ដារគុណភាពត្រីសម្រាប់នាំចេញដែលកំណត់ដោយអង្គការសុខភាពសត្វពិភពលោក ជួយឱ្យសហគ្រិនខ្មែរអាចពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួនទៅកាន់ទីផ្សារពិភពលោកបានដោយជោគជ័យ។ ការចេះប្រើប្រាស់កម្មវិធីគ្រប់គ្រងស្តុកចំណីត្រី និងការតាមដានការលូតលាស់របស់ត្រីតាមប្រព័ន្ធកុំព្យូទ័រ ជួយឱ្យសហគ្រិនមិនជួបបញ្ហាខ្វះខាតចំណី ឬការយឺតយ៉ាវក្នុងការគ្រប់គ្រងវដ្តផលិតកម្មឡើយ។ ការបង្កើតកិច្ចសន្យាផ្គត់ផ្គង់ត្រីឱ្យបានទៀងទាត់ និងមានស្ថិរភាពជាមួយបណ្ដាញភោជនីយដ្ឋាន និងផ្សារទំនើបធំៗ ជួយធានានូវស្ថិរភាពចំណូល និងការរីកចម្រើនប្រកបដោយនិរន្តរភាពសម្រាប់កសិដ្ឋាន។ ការចូលរួមយ៉ាងសកម្មក្នុងវេទិកាពិភាក្សា និងការតាំងពិព័រណ៍សកលអំពីវារីវប្បកម្ម ជួយឱ្យសហគ្រិនខ្មែរអាចនាំយកបច្ចេកវិទ្យាទំនើបៗ និងដៃគូវិនិយោគពីបរទេសមកអភិវឌ្ឍវិស័យជលផលក្នុងស្រុកឱ្យកាន់តែទំនើប។ ភាពស្មោះត្រង់ចំពោះអតិថិជន ការមិនប្រើប្រាស់សារធាតុគីមីបំប៉នខុសច្បាប់ និងការលក់ផលិតផលតាមស្ដង់ដារសុខភាព គឺជាកេរ្តិ៍ឈ្មោះដ៏ល្អបំផុតដែលសហគ្រិនគ្រប់រូបត្រូវកសាង និងរក្សាឱ្យបានខ្ជាប់ខ្ជួន។ ការបង្កើតមូលនិធិសាមគ្គី ឬប្រព័ន្ធសហការហិរញ្ញវត្ថុក្នុងចំណោមសមាជិកសហគ្រិនជលផល ជួយសម្រាលទុក្ខលំបាក និងការជួយគ្នាទៅវិញទៅមកនៅពេលដែលមានសមាជិកណាម្នាក់ជួបឧប្បត្តិហេតុអាជីវកម្មខ្នាតធំ។ សរុបមក ជលផលខ្នាតតូច និងវារីវប្បកម្ម គឺជាវិស័យដែលពោពេញដោយកម្លាំងចលករ និងសក្ដានុពល ដែលនឹងដឹកនាំសហគ្រិនខ្មែរគ្រប់រូបទៅរកភាពជោគជ័យ វិបុលភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។